ប្រជាជនខ្មែរមានជំនឿយ៉ាងជ្រាលជ្រៅទៅលើពិភពលោកនៃវិញ្ញាណ ដែលជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានពីជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ជំនឿនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌ និងប្រពៃណីខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។ ពួកគេជឿថាមានវិញ្ញាណល្អ និងវិញ្ញាណអាក្រក់រស់នៅជុំវិញខ្លួនយើងគ្រប់ទីកន្លែង។ វិញ្ញាណទាំងនេះអាចជាព្រលឹងមនុស្សស្លាប់ដែលមិនបានស្ងប់សុខ ឬក៏វិញ្ញាណធម្មជាតិដែលអាស្រ័យនៅតាមដើមឈើធំៗ ឬទីកន្លែងបូជាផ្សេងៗ។ ជំនឿនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបរស់នៅប្រចាំថ្ងៃរបស់ខ្មែរ រួមទាំងការប្រព្រឹត្ត ការគោរពបូជា និងការប្រុងប្រយ័ត្ន។ វាត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃជីវិតខាងវិញ្ញាណ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។ ការគោរពវិញ្ញាណគឺជាទម្លាប់មួយដ៏សំខាន់ ដែលត្រូវតែអនុវត្តន៍តាមទំនៀមទម្លាប់។ ជំនឿនេះបានបង្កើតឡើងពេលណាមានបាតុភូតអ្វីមួយកើតឡើងដោយមិនអាចបកស្រាយបានតាមបែបវិទ្យាសាស្ត្រ។ ពាក្យ "ខ្មោច" ជាទូទៅសំដៅលើវិញ្ញាណអ្នកដែលស្លាប់ទៅ តាមជំនឿវប្បធម៍។ ខ្មោច ឬវិញ្ញាណអាក្រក់ច្រើនកើតចេញពីមនុស្សស្លាប់ដោយអគតិ ដូចជាការស្លាប់ដោយហិង្សា ឬមានការចងគំនុំមុនពេលស្លាប់។ ឯ "អារក្ស" អាចសំដៅលើវិញ្ញាណបុព្វបុរស ឬវិញ្ញាណអាណាព្យាបាលដ៏មានឥទ្ធិពលនៅតាមទីកន្លែងណាមួយ។ អារក្សអាចជាវិញ្ញាណល្អដែលការពារមនុស្ស ឬវិញ្ញាណអាក្រក់ អាស្រ័យលើចេតនារបស់វា ឬការបំពានរបស់មនុស្ស។ ជួនកាលអារក្សក៏សំដៅលើវិញ្ញាណដែលត្រូវបានគេបូជាទុកជាម្ចាស់ទឹកដី ឬម្ចាស់ព្រៃដែរ។ អ្នកតា គឺជាវិញ្ញាណអាណាព្យាបាលទឹកដី ឬទីកន្លែងជាក់លាក់ណាមួយ ដែលជាទូទៅមានលក្ខណៈល្អ។ អ្នកតាត្រូវបានគេគោរពបូជាដើម្បីសុំសេចក្តីសុខសប្បាយ និងសុំការការពារ។ ព្រលឹងអាចក្លាយជាវិញ្ញាណអាក្រក់ ពេលដែលបុគ្គលស្លាប់ដោយមិនទាន់ដល់ពេល ឬមិនទាន់អស់អាយុ។ ជំនឿលើ "ខ្មោចព្រាយបីសាច" ក៏មានក្នុងសង្គមខ្មែរដែរ ដោយសំដៅលើវិញ្ញាណអាក្រក់ជាច្រើនប្រភេទ។ មានមូលហេតុជាច្រើនដែលមនុស្សជឿថាមនុស្សស្លាប់អាចក្លាយជាខ្មោច។ មនុស្សស្លាប់ដោយការចងគំនុំ ឬការឈឺចាប់ខ្លាំងមុនស្លាប់ អាចក្លាយជាខ្មោចសងសឹក ឬខ្មោចដែលមិនស្ងប់។ ការស្លាប់ដោយហិង្សា ដូចជាត្រូវគេសម្លាប់ដោយឃោរឃៅ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ឬធ្លាក់ពីទីខ្ពស់ ក៏ជាមូលហេតុសំខាន់មួយដែរ។ ការស្លាប់ដោយអត្តឃាតក៏ត្រូវបានគេជឿថានឹងធ្វើឲ្យវិញ្ញាណមិនបានស្ងប់ និងក្លាយជាខ្មោចវង្វេង។ ស្ត្រីស្លាប់កូនខ្ចី ឬស្លាប់ពេលសម្រាលកូន ត្រូវបានគេជឿថាក្លាយជាខ្មោចកំណាចដែលច្រើនលងបន្លាចមនុស្ស។ មនុស្សស្លាប់ដោយមិនទាន់បានសម្រេចបំណងប្រាថ្នា ឬមានរឿងអ្វីមួយដែលនៅជំពាក់ ក៏អាចក្លាយជាខ្មោចវង្វេងនៅជាប់នឹងលោកនេះដែរ។ ព្រលឹងដែលមិនបានរំដោះ ឬមិនបានទទួលបុណ្យទានឧទ្ទិសកុសលត្រឹមត្រូវ ជឿថានឹងនៅជាប់នឹងលោកនេះ ហើយមិនអាចទៅចាប់កំណើតបាន។ ការស្លាប់ដោយមិនបានបូជាសពត្រឹមត្រូវតាមប្រពៃណី ក៏ត្រូវបានគេជឿថានឹងធ្វើឲ្យព្រលឹងមិនបានស្ងប់សុខដែរ។ ខ្មោចជឿថាអាចបង្កជំងឺដល់មនុស្សទាំងជំងឺផ្លូវកាយ និងផ្លូវចិត្តដែលមិនអាចរកមូលហេតុឃើញ។ ជួនកាលខ្មោចអាចធ្វើឱ្យមនុស្សមានគ្រោះថ្នាក់ដោយប្រយោល ឬផ្ទាល់ វាអាចនាំមកនូវសំណាងអាក្រក់ ឬរឿងរ៉ាវមិនល្អជាបន្តបន្ទាប់ដល់ក្រុមគ្រួសារ ឬបុគ្គល។ អ្នកដែលត្រូវខ្មោចចូលអាចមានអាកប្បកិរិយាចម្លែក និយាយភាសាដែលមិនធ្លាប់ចេះ ឬមានកម្លាំងខ្លាំងខុសធម្មតា។ ខ្មោចអាចលងបន្លាចមនុស្សឱ្យភ័យខ្លាចរន្ធត់ ឬធ្វើឱ្យបាត់បង់ស្មារតី វាក៏អាចបង្កើតសំឡេងចម្លែកៗ ឬរំខានដល់ដំណេករបស់មនុស្សនៅក្នុងផ្ទះ។ លើសពីនេះ ខ្មោចអាចបង្កបញ្ហាក្នុងគ្រួសារ និងជម្លោះដោយការញុះញង់ ឬធ្វើឱ្យមនុស្សឈឺចាប់។ ដើម្បីដោះស្រាយ និងការពារខ្លួនពីឥទ្ធិពលអាក្រក់របស់ខ្មោចព្រាយ ប្រជាជនខ្មែរមានពិធីការពារជាច្រើនដែលបានអនុវត្តន៍តាំងពីបុរាណកាលមក។ ការគោរពបុព្វបុរស និងការធ្វើបុណ្យទានឧទ្ទិសកុសលដល់អ្នកស្លាប់ គឺជាផ្នែកមួយដ៏សំខាន់នៃការការពារ និងការរំដោះព្រលឹងឱ្យបានស្ងប់។ គ្រូទាំងនេះអាចជាអ្នកជំនាញខាងទាក់ទងវិញ្ញាណ ឬព្យាបាលជំងឺផ្លូវចិត្ត។ ការធ្វើពិធីសែនព្រេនជូនអ្នកតាម្ចាស់ទឹកដី ឬម្ចាស់ព្រៃភ្នំ ក៏ជាទម្លាប់មួយដើម្បីសុំសេចក្តីសុខសប្បាយ។ ពិធីបុណ្យភ្នំគឺជាពិធីធំមួយដែលធ្វើឡើងដើម្បីបួងសួងដល់វិញ្ញាណភ្នំ ឬអាណាព្យាបាលតំបន់នោះ។ ពិធីទាំងអស់នេះធ្វើឡើងដើម្បីរក្សាសេចក្តីសុខសប្បាយ ភាពសុខដុមរមនា និងជៀសផុតពីឧបទ្រពចង្រៃ។ ក្រៅពីពិធីធំៗ ក៏មានការប្រើប្រាស់គ្រឿងការពារផ្ទាល់ខ្លួន និងការអនុវត្តជាក់ស្តែងផងដែរ។ ការប្រើខ្សែអំបោះកថា ឬខ្សែអំបោះសីមា ចងដៃ គឺជាទម្លាប់មួយដែលពេញនិយម។ ខ្សែនេះត្រូវបានព្រះសង្ឃ ឬអាចារ្យបាលីសូត្រមន្តដើម្បីបញ្ចូលអានុភាពការពារ។ យ័ន្តមានអានុភាពការពារពីឧបទ្រពចង្រៃ អំពើអាក្រក់ និងបណ្តេញវិញ្ញាណមិនល្អ។ នៅពេលមានករណីមនុស្សត្រូវខ្មោចចូលសណ្ឋិតគេច្រើនហៅគ្រូខ្មែរមកជួយដោះស្រាយ។ គ្រូខ្មែរគឺជាអ្នកជំនាញខាងព្យាបាលជំងឺផ្លូវចិត្ត និងផ្លូវវិញ្ញាណ ដែលមានចំណេះដឹងពីមន្តអាគម។ ពិធី "ស្មន់" គឺជាការអញ្ជើញ ឬសុំការអភ័យទោសពីវិញ្ញាណដែលចូលសណ្ឋិត ដើម្បីឲ្យវាចេញទៅដោយសន្តិភាព។ អាចារ្យក៏មានតួនាទីសំខាន់ក្នុងការធ្វើពិធីសាសនា និងជួយរៀបចំគ្រឿងសក្ការៈបូជា។ ព្រះសង្ឃក៏មានតួនាទីសូត្រមន្តគាថាដើម្បីការពារ និងបណ្តេញឧបទ្រពចង្រៃផងដែរ។ ពេលខ្លះការសូត្រធម៌ចំរើនព្រះបរិត្ត ក៏អាចជួយរំដោះវិញ្ញាណ និងនាំមកនូវសេចក្តីសុខផងដែរ។ ការងូតទឹកមន្តក៏ជាវិធីមួយដើម្បីព្យាបាលអ្នកដែលត្រូវខ្មោចចូល ឬអ្នកដែលមានអាការៈមិនស្រួលខ្លួនដោយសារវិញ្ញាណ។ ការដុតធូបទៀន និងការបាយសី គឺជាគ្រឿងសក្ការៈបូជាសំខាន់ដែលប្រើប្រាស់ក្នុងពិធីសែនព្រេន។ គ្រឿងទាំងនេះបង្ហាញពីការគោរព និងការបួងសួងទៅកាន់វិញ្ញាណ ការប្រុងប្រយ័ត្នក្នុងជីវិតប្រចាំថ្ងៃ និងការមានសីលធម៌ល្អ ក៏ត្រូវបានគេជឿថាជាការការពារដ៏មានប្រសិទ្ធភាពផងដែរ។ ជំនឿលើព្រលឹងខ្មោច និងអារក្សនៅតែមានឥទ្ធិពលខ្លាំងក្លាក្នុងសង្គមខ្មែររហូតមកដល់បច្ចុប្បន្ន។ ជំនឿទាំងនេះបន្តត្រូវបានថែរក្សាតាមរយៈប្រពៃណីទំនៀមទម្លាប់ និងការបន្តអនុវត្តន៍ពីជំនាន់មួយទៅជំនាន់មួយ។ វាមិនត្រឹមតែជាជំនឿផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែវាជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ខ្មែរដ៏សម្បូរបែប។ ពិធីការពារទាំងនេះបានផ្តល់នូវសន្តិសុខផ្លូវចិត្ត និងសេចក្តីស្ងប់ក្នុងចិត្តសម្រាប់ប្រជាជនខ្មែរ។ វាក៏ជួយពង្រឹងចំណងសហគមន៍តាមរយៈការចូលរួមក្នុងពិធីបុណ្យ និងការជួយគ្នាទៅវិញទៅមក។ ការយល់ដឹងពីជំនឿទាំងនេះ ជួយឱ្យយើងស្វែងយល់ពីវប្បធម៌ខ្មែរបានកាន់តែស៊ីជម្រៅ។ ជំនឿនេះនឹងបន្តត្រូវបានបង្រៀនពីជំនាន់មួយទៅជំនាន់មួយ ដោយសារតែវាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ខ្មែរ។